នៅកម្ពុជា ជំនឿលើការព្យាបាលជំងឺដោយព្រះសង្ឃ ឬគ្រូខ្មែរ គឺជាផ្នែកមួយនៃប្រពៃណី និងជំនឿដ៏យូរលង់ណាស់មកហើយ។ ជំនឿនេះនៅតែមានឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រជាជនមួយចំនួនធំ ជាពិសេសនៅតាមតំបន់ជនបទ។ ទម្លាប់នេះបានបង្ហាញពីការជ្រើសរើសផ្លូវព្យាបាលផ្សេងក្រៅពីមន្ទីរពេទ្យទំនើប។ មូលហេតុចម្បងមួយ គឺប្រជាជនមានជំនឿយ៉ាងមុតមាំទៅលើ ឥទ្ធិពលអរូបី និងសាសនា។ ពួកគេជឿថាជំងឺខ្លះមិនមែនកើតឡើងពីកត្តារាងកាយនោះទេ តែបណ្តាលមកពីខ្មោចព្រាយបិសាចចូលសណ្ឋិត។ សម្រាប់ជំងឺប្រភេទនេះ ពួកគេជឿថាមានតែព្រះសង្ឃ ឬគ្រូខ្មែរប៉ុណ្ណោះដែលអាចដេញព្រាយបិសាចបាន។ ព្រះសង្ឃ ឬគ្រូខ្មែរក៏ត្រូវបានគេចាត់ទុកថាជាទីពឹងខាងផ្លូវចិត្តផងដែរ។ ការទៅរកពួកគាត់ផ្តល់នូវអារម្មណ៍កក់ក្តៅ និងទំនុកចិត្តខាងផ្លូវចិត្ត។ ពេលខ្លះ ការព្យាបាលបែបបុរាណមានតម្លៃថោកជាង ឬអាចមិនគិតថ្លៃសោះឡើយ គ្រាន់តែធ្វើបុណ្យតាមសទ្ធា។ ការទៅដល់មន្ទីរពេទ្យមានភាពលំបាក ជាពិសេសសម្រាប់ប្រជាជននៅតាមជនបទដាច់ស្រយាល។ គួបផ្សំនឹងកង្វះព័ត៌មាន និងការយល់ដឹងពីគុណប្រយោជន៍នៃការព្យាបាលបែបទំនើបផង ទើបពួកគេរើសខាងគ្រូខ្មែរ។ កត្តាទាំងនេះបានធ្វើឱ្យការទៅរកការព្យាបាលតាមជំនឿនៅតែជាជម្រើសដំបូងសម្រាប់មនុស្សមួយចំនួន។ ការអនុវត្តការព្យាបាលបែបនេះ បានបង្កផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមាន។ ផលប៉ះពាល់អវិជ្ជមាន ក៏មានច្រើនគួរឱ្យបារម្ភជាបំផុត។ ការពន្យារពេលក្នុងការទៅមន្ទីរពេទ្យអាចធ្វើឱ្យជំងឺកាន់តែធ្ងន់ធ្ងរទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ការប្រើប្រាស់ថ្នាំបុរាណ ឬឱសថរុក្ខជាតិ ដែលមិនបានត្រួតពិនិត្យ អាចបង្កឱ្យមានគ្រោះថ្នាក់។ ឱសថខ្លះអាចមានជាតិពុល ឬមានប្រតិកម្មជាមួយថ្នាំពេទ្យ។ ការខាត់ស្បែក ឬការប្រើវិធីសាស្ត្រផ្សេងៗទៀតដែលមិនត្រឹមត្រូវ អាចបង្កឱ្យមានរបួស ឬឆ្លងមេរោគ។ ការបាត់បង់អាយុជីវិតដោយសារការព្យាបាលមិនបានទាន់ពេលវេលាក៏មានកើតឡើងដែរ។ ការចំណាយពេលវេលា និងថវិកាទៅលើការព្យាបាលដែលមិនមានប្រសិទ្ធភាពក៏ជាបញ្ហាផងដែរ។ ផលប៉ះពាល់វិជ្ជមាន គឺមានលក្ខណៈផ្លូវចិត្តច្រើនជាង។ ការជឿជាក់លើព្រះសង្ឃ ឬគ្រូខ្មែរអាចជួយសម្រួលភាពតានតឹងខាងផ្លូវចិត្ត។ ការព្យាបាលបែបបុរាណអាចមានប្រសិទ្ធភាពសម្រាប់ជំងឺមិនធ្ងន់ធ្ងរមួយចំនួន។ វាក៏ជាការថែរក្សាមរតកវប្បធម៌ និងចំណេះដឹងឱសថបុរាណខ្មែរផងដែរ។ ការព្យាបាលនេះមិនអាចជំនួសថ្នាំពេទ្យ និងវិទ្យាសាស្ត្រទំនើបបានឡើយ។ ជំងឺដែលប្រជាជនទៅរកការព្យាបាលពីព្រះសង្ឃ និងគ្រូខ្មែរ មានទាំងជំងឺផ្លូវកាយ និងផ្លូវចិត្ត។ ចំពោះជំងឺផ្លូវចិត្តមួយចំនួនដូចជា ការថប់បារម្ភ ការបាក់ទឹកចិត្ត ត្រូវបានគេយកទៅរកការព្យាបាលតាមជំនឿ។ ពួកគេជឿថាជំងឺទាំងនេះបណ្តាលមកពីខ្មោចចូល ត្រូវអំពើ ខុសមេបាខាងម្តាយ ខាងឪពុក ឬត្រូវគេធ្វើស្នេហ៍ជាដើម។ ជំងឺផ្លូវកាយដែលមិនមានលទ្ធផលជាក់លាក់ពីការពិនិត្យតាមពេទ្យ ក៏ត្រូវបានគេយកទៅព្យាបាលផងដែរ។ ជំងឺទាំងនោះមានដូចជា ឈឺក្បាលរ៉ាំរ៉ៃ គ្រុនក្តៅដែលមិនដឹងមូលហេតុ។ ជួនកាលក៏មានជំងឺរលាកសន្លាក់ ជំងឺស្បែក ឬជំងឺប្រព័ន្ធរំលាយអាហារផងដែរ។ សម្រាប់កុមារ ការយំមិនឈប់ ឬការឈឺចាប់ដែលមិនដឹងមូលហេតុ ក៏ត្រូវបានឪពុកម្តាយនាំទៅរកគ្រូខ្មែរដែរ។ ពួកគេមានជំនឿថាព្រះសង្ឃអាចព្យាបាលជំងឺប្រភេទនេះដោយប្រើទឹកមន្ត ឬសូត្រធម៌។ គ្រូខ្មែរអាចប្រើឱសថបុរាណ ឬវិធីសាស្ត្រដូចជា ការមើលបាតដៃជាដើម។ ទោះបីជាយ៉ាងណា ក៏ជំងឺធ្ងន់ធ្ងរដូចជា មហារីក ជំងឺបេះដូង ឬជំងឺរលាកថ្លើម មិនអាចព្យាបាលដោយវិធីសាស្ត្រនេះបានឡើយ។ ការយល់ដឹងពីប្រភេទជំងឺ និងការជ្រើសរើសវិធីព្យាបាលត្រឹមត្រូវ គឺជាកត្តាដ៏ចាំបាច់បំផុត។ ការបែងចែកឱ្យដាច់រវាងជំងឺផ្លូវចិត្ត និងជំងឺផ្លូវកាយ ពិតជាមានសារៈសំខាន់ណាស់សម្រាប់បុគ្គលគ្រប់រួប។ ប្រសិនបើយើងព្យាបាលជំងឺធ្ងន់ធ្ងរដោយវិធីខុសកាលៈទេសៈអាចនឹងធ្វើឱ្យយើងបាត់បង់អាយុជីវិតជាមិនខាន។